ខ្សែភាពយន្តខ្មែរជាច្រើនបានបង្ហាញពីអបិយជំនឿតាមរយៈសាច់រឿងដ៏រន្ធត់និងគួរឲ្យចាប់អារម្មណ៍។ ខ្សែភាពយន្តប្រភេទនេះមានលក្ខណៈពិសេសត្រង់ថាវាបានបញ្ចូលនូវជំនឿតៗគ្នារបស់ដូនតាដែលនៅតែមានឥទ្ធិពលក្នុងសង្គម។ ខ្សែភាពយន្តខ្មែរដែលទាក់ទងនឹងអបិយជំនឿភាគច្រើនជាប្រភេទរឿងខ្មោច លងបន្លាច ឬរឿងគំនុំកម្មពៀរ។ ឧទាហរណ៍ដូចជារឿងដែលទាក់ទងនឹងខ្មោចព្រាយដែលបានស្លាប់ទៅដោយអយុត្តិធម៌ហើយនៅតែតាមរកសងសឹក។ ក៏មានខ្សែភាពយន្តដែលផ្តោតលើមន្តអាគមខ្មៅ មនុស្សពាក់ពន្ធ័នឹងវេទមន្តដែលប្រើដើម្បីធ្វើបាបអ្នកដទៃ។ រឿងមួយចំនួនទៀតបានបង្ហាញពីជំនឿទៅលើអ្នកតា ឬវិញ្ញាណដែលថែរក្សាព្រៃភ្នំនិងទីកន្លែងពិសិដ្ឋ។ ជាទូទៅ ខ្លឹមសាររឿងតែងតែបង្ហាញពីផលវិបាកនៃការមិនគោរពបូជាឬការបំពានច្បាប់ធម្មជាតិ។ វាក៏បានលើកឡើងនូវសារអប់រំជាច្រើនអំពីផលកម្មនិងសេចក្តីល្អនិងអាក្រក់។ ខ្សែភាពយន្តទាំងនេះមានលក្ខណៈទាក់ទាញខ្លាំងណាស់ ព្រោះវាបានរំលឹកដល់រឿងរ៉ាវដែលមនុស្សធ្លាប់បានលឺតាំងពីកុមារភាពមក។ អបិយជំនឿខ្មែរមានច្រើនប្រភេទដែលត្រូវបានលើកយកមកបង្ហាញនៅក្នុងខ្សែភាពយន្ត។ ទីមួយ គឺជំនឿលើខ្មោចព្រាយដែលត្រូវបានគេជឿថាជាវិញ្ញាណមនុស្សស្លាប់ដែលនៅមិនទាន់បានចាប់ជាតិ។ ប្រភេទទាំងនេះមានដូចជា ខ្មោចតៃហោង និងវិញ្ញាណមនុស្សស្រី ឬប្រុសដែលបានស្លាប់ទាំងវ័យក្មេងជាដើម។ ទីពីរ គឺជំនឿទៅលើអារក្ស អ្នកតា ម្ចាស់ទឹកម្ចាស់ដីដែលត្រូវបានគេជឿថាជាវិញ្ញាណអាទិទេពថែរក្សាទីកន្លែង។ គេជឿថាវិញ្ញាណទាំងនោះបានផ្តល់សេចក្តីសុខនិងការពារមនុស្សក្នុងភូមិឬតំបន់នោះ។ ប្រភេទទីបីគឺជំនឿទៅលើមន្តអាគមខ្មៅងងឹត ឬវេទមន្តសក្តិសិទ្ធិ។ អ្នកជំនាញខ្លះប្រើមន្តអាគមដើម្បីជួយមនុស្ស ប៉ុន្តែអ្នកខ្លះទៀតប្រើដើម្បីធ្វើបាបមនុស្ស។ ប្រភេទមន្តអាគមទាំងនេះរួមមានទាំងការដាក់ស្នេហ៍ ការបញ្ជូនខ្មោចឬអំពើអាក្រក់ទៅលើអ្នកដទៃ។ ទីបួន គឺជំនឿលើព្រលឹងវិញ្ញាណដែលមានលក្ខណៈជាវិញ្ញាណដែលគ្មានឈ្មោះនិងមិនជាប់ទាក់ទងនឹងអ្វីឡើយ។ ព្រលឹងទាំងនោះច្រើនតែចេញមកលងបន្លាចមនុស្សដែលនៅរស់ដែលធ្វើឲ្យមានការភ័យខ្លាចយ៉ាងខ្លាំង។ ប្រភេទទីប្រាំគឺជំនឿលើសត្វចម្លែកៗដូចជាព្រាយក្រឡាភ្លើង ឬសត្វកំណាចផ្សេងៗ។ ប្រភេទទាំងអស់នេះបានក្លាយជាប្រធានបទដ៏សំខាន់ក្នុងការផលិតខ្សែភាពយន្តខ្មែរ។ អបិយជំនឿទាំងនោះមានភាពខុសគ្នាទាំងប្រភពដើមនិងរបៀបដែលវាដំណើរការ។ ខ្មោចតែងតែកើតចេញពីព្រលឹងមនុស្សស្លាប់ដែលបានស្លាប់ទៅដោយមានកម្មពៀរមិនទាន់ផុតរលត់។ ខ្មោចតែងតែមានរាងជាមនុស្សហើយមានរូបរាងដូចជាមនុស្សដែលបានស្លាប់ទៅ។ ចំណែកឯអារក្សនិងអ្នកតាវិញ គឺជាវិញ្ញាណដែលមានអាយុយូរលង់ណាស់មកហើយ។ ពួកវាមានលក្ខណៈជាវិញ្ញាណអាទិទេពហើយរស់នៅតាមកន្លែងពិសិដ្ឋដូចជាដើមឈើធំ ភ្នំ ឬទីវាល។ មន្តអាគមគឺជាបច្ចេកទេសដែលមនុស្សរៀនសូត្រពីគ្រូមន្តអាគម។ វាមានលក្ខណៈជាអំពើដែលប្រើប្រាស់ដើម្បីសម្រេចបំណងរបស់មនុស្សដោយមិនខ្វល់ពីផលវិបាក។ ការប្រើប្រាស់មន្តអាគមមានលក្ខណៈខុសគ្នាពីជំនឿលើខ្មោចឬអារក្ស។ ព្រោះមន្តអាគមអាចត្រូវបានគេប្រើដើម្បីកោះហៅខ្មោចឬអារក្សបាន។ អបិយជំនឿទាំងនេះបានបង្ហាញពីទិដ្ឋភាពផ្សេងៗនៃជីវិតខាងវិញ្ញាណរបស់មនុស្សនៅក្នុងសង្គម។ ការទស្សនាខ្សែភាពយន្តដែលមានខ្លឹមសារអបិយជំនឿខ្មែរបានផ្តល់នូវបទពិសោធន៍ដ៏រន្ធត់និងគួរឲ្យខ្លាច។ ខ្សែភាពយន្តទាំងនេះបានធ្វើឲ្យអ្នកទស្សនានៅជាប់នឹងកន្លែងមិនចង់ក្រោកទៅណាឡើយ។ អារម្មណ៍ភ័យខ្លាចនេះបានធ្វើឲ្យអ្នកទស្សនាយល់ពីទិដ្ឋភាពផ្សេងៗនៃជីវិតដែលមិនអាចមើលឃើញដោយភ្នែកទទេ។ រឿងទាំងនេះបានផ្តល់ចំណេះដឹងអំពីជំនឿដែលនៅតែមានឥទ្ធិពលនៅក្នុងសង្គមខ្មែរបច្ចុប្បន្ន។ ការបង្ហាញអបិយជំនឿទាំងនោះក៏ជាការលើកកម្ពស់វប្បធម៌ខ្មែរផងដែរ។ ព្រោះវាបានបង្ហាញដល់ទស្សនិកជនបរទេសនូវចំណុចពិសេសរបស់សង្គមខ្មែរ។ ការទស្សនារឿងខ្មោចក៏បានផ្តល់នូវការកម្សាន្តដែលធ្វើឲ្យមនុស្សអាចរំដោះអារម្មណ៍តានតឹងបាន។ ពួកគេបានបញ្ចេញអារម្មណ៍ភ័យខ្លាចនិងអស់សំណើចតាមរយៈការទស្សនារឿងទាំងនោះ។ ម្យ៉ាងវិញទៀត រឿងទាំងនេះក៏បានបណ្តុះបណ្តាលឲ្យទស្សនិកជនមានគំនិតវិភាគនិងពិចារណា។ ពួកគេចាប់ផ្តើមយល់ពីសារអប់រំដែលលាក់ទុកនៅក្នុងរឿងដូចជាកម្មផលជាដើម។ ការលាតត្រដាងនូវអាថ៌កំបាំងដែលមិនអាចមើលឃើញបានធ្វើឲ្យមនុស្សមានការងឿងឆ្ងល់។ វាបានធ្វើឲ្យមនុស្សមានការជជែកគ្នាអំពីការពិតនិងរឿងប្រឌិតនៅក្នុងខ្សែភាពយន្ត។ ជាចុងក្រោយ ខ្សែភាពយន្តទាំងនេះបានបន្តវេននូវជំនឿដែលបានបន្សល់ទុកពីដូនតា។ វាបានធ្វើឲ្យជំនឿទាំងនោះមិនរលាយបាត់ទៅតាមពេលវេលាឡើយ។ ខ្សែភាពយន្តទាំងនេះដើរតួជាឧបករណ៍ដ៏មានប្រសិទ្ធភាពក្នុងការបន្តវេននូវរឿងនិទាននិងជំនឿតៗគ្នារបស់ដូនតា។ តាមរយៈការទស្សនាខ្សែភាពយន្តទាំងនេះ យុវជនជំនាន់ក្រោយអាចយល់ដឹងពីជំនឿដែលធ្លាប់បានលឺពីចាស់ទុំផងដែរ។